បង្អែមសណ្ដែកខ្មៅ គឺជាបង្អែមខ្មែរបុរាណមួយមុខ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប្លែកមាត់ និងល្អសម្រាប់សុខភាព។ ការធ្វើបង្អែមនេះមិនពិបាកទេ ហើយគ្រឿងផ្សំក៏ងាយស្រួលរកផងដែរ។ គ្រឿងផ្សំដែលត្រូវការមានដូចជា សណ្ដែកខ្មៅ ខ្ទិះដូងចុង ខ្ទិះដូងដើម ស្ករស អំបិល ស្លឹកតើយ ម្សៅឆា ឬម្សៅមី និងសាច់ដូង។ ដើម្បីទទួលបានបង្អែមសណ្ដែកខ្មៅដែលមានរសជាតិឆ្ងាញ់ យើងអាចអនុវត្តតាមជំហានដូចជា ដំបូងត្រូវត្រាំសណ្តែកខ្មៅជាមួយទឹកយ៉ាងតិច ៤ ម៉ោង ឬទុកមួយយប់ក៏បាន ប្រសិនបើមានពេល។ ការត្រាំនេះនឹងជួយឱ្យសណ្ដែកឆាប់ឆ្អិន និងទន់ល្អនៅពេលស្ងោរ។ បន្ទាប់ពីត្រាំទឹកហើយ អ្នកត្រូវចាក់ទឹកសណ្ដែកខ្មៅចាស់នោះចោល រួចលាងទឹកសណ្ដែកឱ្យស្អាតម្ដងទៀត។ ហើយដាក់សណ្ដែកខ្មៅចូលក្នុងឆ្នាំង រួចចាក់ទឹកឱ្យលិចសណ្ដែក ប្រហែលជា ១ លីត្រ។ យើងត្រូវរំងាស់វានៅលើភ្លើងល្មមៗ រហូតដល់សណ្ដែកផុយល្អ។ ប្រសិនបើទឹកស្រក អ្នកអាចថែមទឹកម្ដងបន្តិចៗ ដើម្បីឱ្យសណ្ដែកឆ្អិនបានល្អ។ នៅពេលដែលសណ្ដែកផុយល្អហើយ អ្នកត្រូវចាក់ខ្ទិះដូងចុង ចូលក្នុងឆ្នាំងសណ្ដែក។ បន្ទាប់មកបន្ថែម ស្ករស និង អំបិល ចូល រួចដាក់ស្លឹកតើយ ដែលបានចងជាចំណងចូលទៅជាមួយ។ ហើយត្រូវកូរឱ្យសព្វ រួចបន្តរំងាស់រហូតដល់ពុះ និងគ្រឿងផ្សំចូលជាតិគ្នាល្អ។ អ្នកអាចភ្លក្សរសជាតិ រួចលៃតម្រូវជាតិផ្អែម ឬប្រៃតាមចំណូលចិត្ត។ ប្រសិនបើអ្នកចង់បានក្លិន និងរសជាតិកាន់តែឈ្ងុយឆ្ងាញ់ អាចបន្ថែមធុរេនចូលទៅក្នុងបង្អែមសណ្ដែកខ្មៅនៅដំណាក់កាលនេះបាន។ របៀបធ្វើខ្ទិះដើម សម្រាប់រោយពីលើ គឺត្រូវមានឆ្នាំងតូចមួយផ្សេងទៀត ហើយដាក់ខ្ទិះដូងដើម ចូល។ ហើយបន្ថែមអំបិលមួយចិបតូច ប្រហែលជា ១ភាគ៤ ស្លាបព្រាកាហ្វេ។ រួចដាក់រំងាស់នៅលើភ្លើងតិចៗ ដោយកូរឱ្យសព្វ។ នៅពេលខ្ទិះចាប់ផ្ដើមក្ដៅ និងពុះតិចៗ ចាក់ម្សៅឆាដែលបានលាយទឹកចូល រួចកូរឱ្យសព្វ រហូតដល់ខ្ទិះខាប់ល្មម។ វិធីនេះនឹងជួយឱ្យខ្ទិះដើមមានសភាពខាប់ និងរលោងស្អាតនៅពេលចាក់ពីលើបង្អែម។ នៅពេលបង្អែមឆ្អិនល្អ បិទភ្លើង រួចដួសដាក់ចានជាការស្រេច។ ជាចុងក្រោយ អ្នកត្រូវចាក់ខ្ទិះដូងដើមដែលបានរៀបចំរួចពីលើបង្អែម និងរោយសាច់ដូងចូលជាការស្រេច។ អ្នកអាចបន្ថែម ធុរេន ចូលទៅក្នុងបង្អែមសណ្ដែកខ្មៅនៅពេលចាក់ខ្ទិះដូងចុងចូល ដើម្បីបង្កើនក្លិន និងរសជាតិឱ្យកាន់តែឈ្ងុយឆ្ងាញ់។ យើងអាចបរិភោគបង្អែមសណ្ដែកខ្មៅទាំងនៅក្ដៅ ឬចាំដល់ត្រជាក់សិនក៏បាន។ ជាពិសេស បើអ្នកចង់ញ៉ាំត្រជាក់ អ្នកអាចដាក់បង្អែមចូលក្នុងទូទឹកកកមួយសន្ទុះសិន ចាំទទួលទានតាមក្រោយ។